បច្ចុប្បន្ន បច្ចេកវិទ្យាបានធ្វើឱ្យការរស់នៅរបស់មនុស្សមានភាពស៊ីវិល័យ និងងាយស្រួលជាងមុន។ សេវាកម្មកុម្ម៉ង់អាហារតាមរយៈកម្មវិធីទូរស័ព្ទកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃជីវភាពប្រចាំថ្ងៃ។ អតិថិជនអាចធ្វើការជ្រើសរើសមុខម្ហូបដែលខ្លួនចូលចិត្តបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ លោកអ្នកមិនចាំបាច់ចំណាយកម្លាំងធ្វើដំណើរទៅកាន់ហាងផ្ទាល់នាំតែហត់នឿយ និងខាតពេលវេលានោះឡើយ។ គ្រាន់តែចុចលើអេក្រង់ទូរស័ព្ទដៃបន្តិចនោះអាហារដ៏មានរសជាតិនឹងត្រូវដឹកមកដល់មុខផ្ទះរបស់លោកអ្នក។ បុគ្គលិកការិយាល័យភាគច្រើនចូលចិត្តប្រើកម្មវិធីនេះ ដើម្បីសន្សំសំចៃពេលវេលានៅក្នុងម៉ោងសម្រាក។ ទោះបីជាមេឃកំពុងតែមានភ្លៀងធ្លាក់ខ្លាំងក៏លោកអ្នកនៅតែអាចទទួលបានអាហារក្តៅៗសម្រាប់ទទួលទាន។ ការចៀសវាងការកកស្ទះចរាចរណ៍នៅលើដងផ្លូវ គឺជាអត្ថប្រយោជន៍ដ៏ធំធេងមួយដែលអ្នកប្រើប្រាស់ទទួលបាន។ លោកអ្នកអាចបន្តកិច្ចការងារផ្សេងៗទៀតបានយ៉ាងរលូនខណៈពេលដែលរង់ចាំភ្នាក់ងារដឹកជញ្ជូនអាហារ។ ភាពរហ័សទាន់ចិត្តនៃសេវាកម្មនេះបានជួយសម្រួលដល់ស្ត្រីមេផ្ទះដែលមិនមានពេលវេលាគ្រប់គ្រាន់។ មិនថាស្ថិតនៅក្នុងតំបន់ណាក៏ដោយអតិថិជននៅតែមានលទ្ធភាពស្វែងរកហាងអាហារដែលនៅជិតខ្លួនបំផុត។ ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃបានជួយសម្របសម្រួលឱ្យការបញ្ជាទិញកាន់តែមានភាពច្បាស់លាស់និងហ្មត់ចត់។ លោកអ្នកអាចតាមដានមើលទីតាំងរបស់អ្នកដឹកជញ្ជូនបានតាមរយៈប្រព័ន្ធផែនទីនៅក្នុងកម្មវិធីផ្ទាល់តែម្តង។ បទពិសោធន៍ថ្មីៗនៃការទទួលទានអាហារនៅផ្ទះជាមួយក្រុមគ្រួសារបានក្លាយជាការពេញនិយមយ៉ាងខ្លាំង។ សេវាកម្មដឹកជញ្ជូននេះមិនត្រឹមតែជួយសន្សំពេលវេលាប៉ុណ្ណោះទេ តែថែមទាំងជួយសន្សំសំចៃថ្លៃសាំងថែមទៀតផង។ ការកុម្ម៉ង់អាហារតាមអនឡាញបានបើកឱកាសឱ្យយើងស្វែងរកហាងដែលនៅឆ្ងាយពីកន្លែងរស់នៅបានយ៉ាងងាយ។ មានហាងអាហាររាប់ពាន់កន្លែងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីតែមួយដើម្បីផ្ដល់ភាពងាយស្រួល។ អតិថិជនមានជម្រើសយ៉ាងសម្បូរបែបចាប់តាំងពីអាហារតាមចិញ្ចើមថ្នល់រហូតដល់អាហារលំដាប់ផ្កាយប្រាំ។ ម្ហូបខ្មែរបែបប្រពៃណីក៏ត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅលើកម្មវិធីដឹកជញ្ជូនល្បីៗជាច្រើនផងដែរ។ ប្រសិនបើលោកអ្នកចង់ញ៉ាំអាហារបរទេសដូចជាម្ហូបចិន ឬម្ហូបកូរ៉េក៏អាចរកបានក្នុងពេលបន្តិចតែប៉ុណ្ណោះ។ មុខម្ហូបជប៉ុនដែលមានរសជាតិឆ្ងាញ់ប្លែកក៏មានវត្តមានយ៉ាងច្រើននៅក្នុងបញ្ជីរាយនាមមុខម្ហូបនានា។ សម្រាប់អ្នកដែលចូលចិត្តរសជាតិបែបអឺរ៉ុបក៏អាចជ្រើសរើសបានតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯងដែរ។ រូបភាពអាហារនីមួយៗត្រូវបានបង្ហាញយ៉ាងស្រស់ស្អាតដែលធ្វើឱ្យអតិថិជនងាយស្រួលក្នុងការសម្រេចចិត្ត។ តម្លៃនៃមុខម្ហូបនីមួយៗត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ដែលជួយឱ្យយើងអាចគ្រប់គ្រងថវិកាបានល្អ។ លោកអ្នកអាចធ្វើការប្រៀបធៀបតម្លៃរវាងហាងមួយទៅហាងមួយទៀត ដើម្បីទទួលបានជម្រើសដែលល្អបំផុត។ មតិយោបល់របស់អ្នកប្រើប្រាស់មុនៗជួយឱ្យយើងដឹងពីគុណភាពអាហារ និងរសជាតិពិតប្រាកដរបស់ហាងនោះ។ ការពិនិត្យមើលម៉ឺនុយអាហារមុនពេលបញ្ជាទិញជួយឱ្យយើងទទួលបានអាហារដែលត្រូវនឹងមាត់របស់ខ្លួន។ ជម្រើសភេសជ្ជៈនិងបង្អែមជាច្រើនមុខក៏ត្រូវបានដាក់បញ្ចូល ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់វ័យ។ អតិថិជនអាចធ្វើការកែសម្រួលគ្រឿងផ្សំតាមចិត្តចង់ដូចជាការកាត់បន្ថយស្ករ ឬមិនដាក់គ្រឿងទេសខ្លះ។ ភាពចម្រុះនៃអាហារធ្វើឱ្យការទទួលទានជួបជុំមិត្តភក្តិកាន់តែមានភាពសប្បាយរីករាយ និងមានជម្រើសច្រើន។ កម្មវិធីហ្វូតផេនដា គឺជាកម្មវិធីមួយដែលកំពុងមានប្រជាប្រិយភាពខ្លាំង និងមានបណ្ដាញដឹកជញ្ជូនធំ។ សេវាកម្មរបស់កម្មវិធីមួយនេះមានភាពរហ័សទាន់ចិត្ត និងមានភ្នាក់ងារដឹកជញ្ជូននៅស្ទើរគ្រប់ទីកន្លែង។ ក្រេបហ្វូត ក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនជាប្រចាំថ្ងៃផងដែរ។ ប្រព័ន្ធផ្ដល់ពិន្ទុរបស់ក្រេបជួយឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការបញ្ជាទិញ។ កម្មវិធីអ៊ីហ្គេត ផ្ដោតសំខាន់ទៅលើម្ហូបអាស៊ីជាពិសេសម្ហូបចិនដែលមានរសជាតិដើមនិងឆ្ងាញ់ពិសា។ អ្នកប្រើប្រាស់អាចទិញទំនិញប្រើប្រាស់ផ្សេងៗទៀតក្រៅពីអាហារតាមរយៈកម្មវិធីអ៊ីហ្គេតបានយ៉ាងងាយ។ វ៉ៅណាវ គឺជាកម្មវិធីថ្មីមួយដែលមានការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់ដើម្បីទាក់ទាញចិត្តអតិថិជន។ សេវាកម្មចម្រុះរបស់វ៉ៅណាវបានជួយឱ្យការរស់នៅតាមបែបឌីជីថលកាន់តែមានភាពពេញលេញនិងសម្បូរបែប។ ការប្រកួតប្រជែងរវាងកម្មវិធីទាំងនេះបានធ្វើឱ្យគុណភាពសេវាកម្មដឹកជញ្ជូនកាន់តែប្រសើរឡើងជាលំដាប់។ អតិថិជននៅកម្ពុជាមានសំណាងណាស់ដែលមានកម្មវិធីល្អៗជាច្រើនសម្រាប់ជ្រើសរើសប្រើប្រាស់តាមចិត្ត។ ភ្នាក់ងារដឹកជញ្ជូននីមួយៗសុទ្ធតែត្រូវបានបណ្តុះបណ្តាលឱ្យមានក្រមសីលធម៌និងភាពរុះរាយរាក់ទាក់។ ការប្រើប្រាស់កម្មវិធីទាំងនេះបានបង្កើតការងារយ៉ាងច្រើនដល់យុវជនខ្មែរដែលចង់រកចំណូលបន្ថែម។ ទីផ្សារនៃការដឹកជញ្ជូនអាហារនៅកម្ពុជាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់បំផុត។ កម្មវិធីនីមួយៗតែងតែព្យាយាមពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនឱ្យបានដល់ខេត្តក្រុងនានាផងដែរ។ ការគាំទ្រកម្មវិធីក្នុងស្រុកក៏ជាចំណែកមួយក្នុងការជួយជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសយើង។ ការផ្ដល់ជូននូវលេខកូដបញ្ចុះតម្លៃ គឺជាយុទ្ធសាស្ត្រដ៏ជោគជ័យក្នុងការទាក់ទាញអតិថិជនថ្មីៗ។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃលើថ្លៃដឹកជញ្ជូនដែលជួយឱ្យការចំណាយសរុបមានកម្រិតទាប។ កម្មវិធីប្រូម៉ូសិនទិញមួយថែមមួយតែងតែធ្វើឱ្យអ្នកប្រើប្រាស់មានភាពរំភើបនិងចង់កុម្ម៉ង់ញឹកញាប់។ ការសហការរវាងកម្មវិធីដឹកជញ្ជូននិងហាងល្បីៗ នាំមកនូវកញ្ចប់អាហារដែលមានតម្លៃពិសេសបំផុត។ ជារៀងរាល់ថ្ងៃឈប់សម្រាកកម្មវិធីតែងតែមានការផ្ដល់ជូនរង្វាន់ ឬការបញ្ចុះតម្លៃពិសេសជានិច្ច។ អ្នកប្រើប្រាស់ដែលឧស្សាហ៍ប្រើប្រាស់កម្មវិធីនឹងទទួលបានឋានៈជាសមាជិកពិសេសដែលមានអត្ថប្រយោជន៍ច្រើន។ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលជួយឱ្យការអនុវត្តប្រូម៉ូសិនកាន់តែមានភាពងាយស្រួលនិងរហ័ស។ សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ចម្ងាយជិតៗ គឺជាអ្វីដែលអតិថិជនចូលចិត្តប្រើប្រាស់បំផុត។ ការប្រើប្រាស់កាតធនាគារដើម្បីទូទាត់ប្រាក់ក៏អាចទទួលបានការបញ្ចុះតម្លៃបន្ថែមពីលើតម្លៃអាហារផងដែរ។ ប្រព័ន្ធជូនដំណឹងនៅក្នុងទូរស័ព្ទជួយឱ្យយើងមិនរំលងនូវរាល់ការបញ្ចុះតម្លៃថ្មីៗដែលបានដាក់ចេញ។ អតិថិជនអាចសន្សំពិន្ទុពីការកុម្ម៉ង់អាហារ ដើម្បីយកទៅប្តូរយកអាហារឬភេសជ្ជៈដោយមិនគិតថ្លៃ។ ការបង្កើតកម្មវិធីផ្តល់រង្វាន់ដល់អ្នកណែនាំមិត្តភក្តិឱ្យប្រើកម្មវិធីក៏ជាវិធីសាស្ត្រដ៏ពេញនិយម។ រដូវកាលបុណ្យទានផ្សេងៗ គឺជាពេលដែលការបញ្ចុះតម្លៃត្រូវបានធ្វើឡើងកាន់តែខ្លាំងនិងច្រើនមុខ។ ការសន្សំសំចៃថវិកាតាមរយៈការប្រើប្រាស់ប្រូម៉ូសិនបានជួយឱ្យអ្នកប្រើប្រាស់សប្បាយចិត្តនឹងសេវាកម្ម។ ភាពឆ្លាតវៃក្នុងការជ្រើសរើសម៉ោងកុម្ម៉ង់អាហារអាចជួយឱ្យអ្នកទទួលបានការបញ្ចុះតម្លៃកាន់តែច្រើន។ ទន្ទឹមនឹងភាពងាយស្រួលបញ្ហាអនាម័យអាហារ គឺជាចំណុចដែលអតិថិជនតែងតែយកចិត្តទុកដាក់ខ្ពស់។ ការវេចខ្ចប់អាហារឱ្យបានត្រឹមត្រូវនិងមានសុវត្ថិភាព ជួយរក្សាគុណភាពអាហារឱ្យនៅឆ្ងាញ់ដូចនៅហាង។ ហាងអាហារនីមួយៗត្រូវប្រាកដថាប្រើប្រាស់សម្ភារវេចខ្ចប់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជួនកាលសេវាដឹកជញ្ជូនអាចមានភាពយឺតយ៉ាវបន្តិចបន្តួចដោយសារកត្តាអាកាសធាតុដែលមិនអំណោយផល។ ការយោគយល់ចំពោះភ្នាក់ងារដឹកជញ្ជូនដែលខំប្រឹងជិះកាត់ភ្លៀង គឺជាសីលធម៌ដ៏ល្អរបស់អតិថិជន។ ស្ថានភាពចរាចរណ៍ដែលកកស្ទះខ្លាំងនៅម៉ោងចេញធ្វើការអាចជាឧបសគ្គដល់ល្បឿននៃការដឹកជញ្ជូន។ ការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដូចជាអេប៊ីអេ ឬវីងជួយកាត់បន្ថយការប៉ះពាល់សាច់ប្រាក់។ សុវត្ថិភាពក្នុងការទូទាត់ប្រាក់តាមអនឡាញត្រូវបានពង្រឹងកាន់តែខ្លាំងដើម្បីការពារទិន្នន័យអតិថិជន។ ការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ក៏ជាផ្នែកមួយក្នុងការចូលរួមការពារសុខភាពសាធារណៈផងដែរ។ ភ្នាក់ងារដឹកជញ្ជូនគួរតែប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ។ ការផ្តល់ព័ត៌មានទីតាំងឱ្យបានច្បាស់លាស់ជួយឱ្យអ្នកដឹកជញ្ជូនរកផ្ទះឃើញលឿននិងមិនវង្វេងផ្លូវ។ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងអតិថិជនអាចទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនបានភ្លាមៗ។ ការរាយការណ៍អំពីបញ្ហាអាហារ ឬសេវាកម្មជួយឱ្យក្រុមហ៊ុនអាចកែលម្អគុណភាពឱ្យកាន់តែល្អប្រសើរ។ ភាពស្មោះត្រង់របស់ភ្នាក់ងារដឹកជញ្ជូនក្នុងការថែរក្សាអាហាររបស់អតិថិជន គឺជាចំណុចសំខាន់បំផុត។ ការប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់សង្គម។ ការយល់ដឹងអំពីរបៀបប្រើប្រាស់កម្មវិធីឱ្យមានប្រសិទ្ធភាព ជួយឱ្យយើងចំណេញបានទាំងពេលវេលានិងលុយកាក់។ ការអានលក្ខខណ្ឌផ្សេងៗមុនពេលប្រើប្រាស់ប្រូម៉ូសិន ជួយឱ្យយើងមិនមានការយល់ច្រឡំជាមួយហាង។ ការរក្សាតុល្យភាពរវាងការញ៉ាំអាហារកុម្ម៉ង់ និងការធ្វើម្ហូបដោយខ្លួនឯង គឺល្អសម្រាប់សុខភាពយូរអង្វែង។ ម្ហូបអាហារដែលដឹកជញ្ជូនមកដល់ត្រូវតែនៅមានកម្តៅសមរម្យដើម្បីរក្សារសជាតិឱ្យនៅឆ្ងាញ់ដដែល។ ការជ្រើសរើសហាងដែលមានចំណាត់ថ្នាក់ផ្កាយច្រើនជួយឱ្យយើងមានទំនុកចិត្តខ្ពស់លើគុណភាពអាហារ។ បច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យជីវិតរស់នៅតាមទីក្រុងមានភាពរស់រវើក និងពោរពេញដោយភាពងាយស្រួល។ ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅបានធ្វើឱ្យការបញ្ជាទិញអាហារតាមអនឡាញក្លាយជាតម្រូវការចាំបាច់។ យុវវ័យសម័យថ្មីមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្មវិធីទាំងនេះដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន។ ការចែករំលែកបទពិសោធន៍ល្អៗនៃការប្រើប្រាស់កម្មវិធីជួយឱ្យមិត្តភក្តិដឹងពីប្រភពអាហារដែលឆ្ងាញ់។ សេវាកម្មដឹកជញ្ជូនបានក្លាយជាស្ពានតភ្ជាប់រវាងហាងអាហារតូចៗ និងអតិថិជនដែលនៅឆ្ងាយៗ។ អាជីវកម្មលក់អាហារខ្នាតតូចអាចបង្កើនចំណូលរបស់ខ្លួនបានយ៉ាងច្រើនតាមរយៈការចូលរួមក្នុងកម្មវិធី។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញជួយឱ្យម្ចាស់ហាងអាចរៀបចំម្ហូបបានលឿននិងត្រឹមត្រូវ។ តម្លាភាពនៃតម្លៃនិងសេវាកម្ម គឺជាមូលដ្ឋានគ្រឹះដែលធ្វើឱ្យអតិថិជនមានភាពជឿជាក់លើកម្មវិធី។ ការអភិវឌ្ឍន៍កម្មវិធីឱ្យមានភាពងាយស្រួលប្រើសម្រាប់មនុស្សគ្រប់វ័យ គឺជាគោលដៅរបស់ក្រុមហ៊ុននីមួយៗ។ ការប្រើប្រាស់ភាសាខ្មែរនៅក្នុងកម្មវិធីជួយឱ្យអ្នកប្រើប្រាស់ក្នុងស្រុកងាយយល់និងងាយស្រួលបញ្ជាទិញ។ រាល់ការកែលម្អប្រព័ន្ធឱ្យមានភាពរលូនជួយកាត់បន្ថយការធុញទ្រាន់របស់អតិថិជននៅពេលកុម្ម៉ង់អាហារ។ ការផ្ដល់ព័ត៌មានអំពីអាឡែស៊ីជាមួយគ្រឿងផ្សំអាហារ ជួយការពារសុខភាពរបស់អ្នកប្រើប្រាស់បានមួយកម្រិត។ ការវិនិយោគលើវិស័យដឹកជញ្ជូនអាហារបានបង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចថ្មីមួយដែលមានសក្តានុពល។ អនាគតនៃសេវាកម្មនេះនឹងកាន់តែមានភាពអស្ចារ្យជាមួយនឹងការដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ការវិភាគលើទិន្នន័យបញ្ជាទិញជួយឱ្យហាងអាហារអាចដឹងពីតម្រូវការ និងចំណង់ចំណូលចិត្តពិតរបស់អតិថិជន។ ការរៀបចំកញ្ចប់អាហារឱ្យមានភាពទាក់ទាញជួយបង្កើនតម្លៃបន្ថែមដល់ម៉ាកសញ្ញារបស់ហាងនីមួយៗ។ ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន គឺជាគំនិតផ្តួចផ្តើមដ៏ល្អសម្រាប់ពេលអនាគត។ ការលើកទឹកចិត្តឱ្យប្រើប្រាស់ប្រអប់អាហារដែលអាចប្រើឡើងវិញបានជួយកាត់បន្ថយសំណល់ប្លាស្ទិកក្នុងទីក្រុង។ សេវាកម្មដឹកជញ្ជូនអាហារមិនត្រឹមតែសម្រាប់បុគ្គលប៉ុណ្ណោះទេ តែថែមទាំងសម្រាប់កម្មវិធីជួបជុំធំៗទៀតផង។ ការរៀបចំអាហារសម្រាប់សិក្ខាសាលាក៏អាចធ្វើឡើងតាមរយៈកម្មវិធីដឹកជញ្ជូនបានយ៉ាងឆាប់រហ័សបំផុត។ ភាពបត់បែននៃសេវាកម្មនេះជួយឱ្យអ្នករៀបចំកម្មវិធីអាចគ្រប់គ្រងពេលវេលា និងអាហារបានយ៉ាងល្អប្រសើរ។ ការត្រួតពិនិត្យគុណភាពអាហារជាប្រចាំពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនជួយធានាសុវត្ថិភាពដល់អ្នកទទួលទាន។ ការរក្សាស្តង់ដារសេវាកម្មឱ្យនៅថេរ គឺជាគន្លឹះនៃភាពជោគជ័យយូរអង្វែងនៅក្នុងទីផ្សារប្រកួតប្រជែង។ អតិថិជនតែងតែផ្តល់តម្លៃខ្ពស់ដល់កម្មវិធីណាដែលមានភាពច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់បំផុត។ ការបង្កើតទំនាក់ទំនងល្អរវាងអ្នកដឹកជញ្ជូននិងអតិថិជន ជួយបង្កើតបរិយាកាសសង្គមដ៏មានន័យមួយ។ ការស្ទង់មតិអំពីការពេញចិត្តរបស់អតិថិជន គឺជាឧបករណ៍ដ៏សំខាន់សម្រាប់វាយតម្លៃគុណភាពសេវាកម្ម។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការរស់នៅ គឺជាសញ្ញាណនៃភាពរីកចម្រើនរបស់ប្រទេសជាតិ។ ចំណេះដឹងផ្នែកឌីជីថលរបស់ប្រជាជនកម្ពុជាត្រូវបានពង្រឹងតាមរយៈការប្រើប្រាស់កម្មវិធីទាំងនេះរាល់ថ្ងៃ។ ការជឿទុកចិត្តលើការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃពិភពលោក ជួយឱ្យយើងអាចរស់នៅបានយ៉ាងងាយស្រួលនិងទាន់សម័យ។ ភាពងាយស្រួលក្នុងការស្វែងរកហាងដែលផ្តល់អាហារសុខភាព ជួយឱ្យអ្នកប្រើប្រាស់អាចថែរក្សារាងកាយបានល្អ។ ការរាយនាមហាងដែលលក់អាហារបួសក៏មានច្រើនជម្រើសសម្រាប់អ្នកដែលមិនបរិភោគសាច់ផងដែរ។ កម្មវិធីដឹកជញ្ជូនបានក្លាយជាមិត្តដ៏ល្អបំផុតសម្រាប់អ្នកដែលរស់នៅម្នាក់ឯងនិងមិនសូវចេះធ្វើម្ហូប។ ការផ្តល់ជូននូវមុខងាររក្សាទុកហាងដែលចូលចិត្តជួយឱ្យការកុម្ម៉ង់នៅពេលក្រោយកាន់តែលឿនជាងមុន។ ការកំណត់ម៉ោងឱ្យដឹកជញ្ជូនទុកជាមុនជួយឱ្យយើងទទួលបានអាហារចំពេលដែលយើងត្រូវការបំផុត។ មុខងារផ្ញើអាហារជាកាដូទៅឱ្យអ្នកដទៃ គឺជាវិធីសាស្ត្រមួយក្នុងការបង្ហាញការយកចិត្តទុកដាក់ដល់គ្នា។ ការប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារបានក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅបែបទំនើបរបស់យុវជន។ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិតបានជួយឱ្យការប្រើប្រាស់កម្មវិធីកាន់តែមានភាពរលូន។ ការបង្កើតឱ្យមានភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ ជួយឱ្យកម្មវិធីទទួលបានអ្នកប្រើប្រាស់ថ្មីៗ។ ការរក្សាការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន គឺជាកាតព្វកិច្ចចម្បងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា។ ការផ្តល់តម្លៃដល់រាល់មតិរិះគន់ដើម្បីស្ថាបនា ជួយឱ្យសេវាកម្មនេះកាន់តែមានភាពល្អឥតខ្ចោះជានិច្ច។ ការប្រើប្រាស់កម្មវិធីដឹកជញ្ជូនអាហារ គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់មនុស្សក្នុងសម័យកាលដ៏មមាញឹកនេះ។ ការយល់ដឹងពីគុណសម្បត្តិនិងគុណវិបត្តិនៃសេវាកម្មនេះ ជួយឱ្យយើងប្រើប្រាស់វាបានយ៉ាងត្រឹមត្រូវ។ សរុបមកវិញ ការប្រើប្រាស់កម្មវិធីដឹកជញ្ជូនអាហារបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ជីវភាពរស់នៅ។